ការមើលថែទាំឪពុកម្ដាយវ័យចំណាស់គឺជាការមើលថែទាំដែលផ្តល់ភាពកក់ក្តៅសម្រាប់ពួកគាត់ ដែលកូនៗបានយកចិត្តទុកដាក់ចំពោះអ្នកមានគុណ។ សម្រាប់កាតព្វកិច្ចការថែទាំឪពុកម្ដាយវ័យចំណាស់ក៏ជាទំនៀមទម្លាប់របស់ខ្មែរយើងដែលកូនៗត្រូវបំពេញជូនពួកគាត់។ ការថែទាំឪពុកម្ដាយវ័យចំណាស់មានសារៈសំខាន់ណាស់ មិនត្រឹមតែសម្រាប់សុខុមាលភាពរបស់ពួកគាត់ប៉ុណ្ណោះទេ ថែមទាំងសម្រាប់គ្រួសារ និងសង្គមទាំងមូលផងដែរ។ ការមើលថែទាំឪពុកម្ដាយវ័យចំណាស់គឺពិតជាមានសារៈសំខាន់ជាច្រើនដូច ការសងគុណ និងកាតព្វកិច្ច សុខភាព សុវត្ថិភាព ការគាំទ្រផ្លូវចិត្ត អារម្មណ៍ រក្សាតម្លៃគ្រួសារ និងវប្បធម៌ដ៏ប្រសើរឡើង។ ឪពុកម្ដាយបានលះបង់ពេលវេលា កម្លាំងកាយចិត្ត និងធនធានជាច្រើន ដើម្បីចិញ្ចឹមបីបាច់ថែរក្សា និងអប់រំយើងតាំងពីក្មេង។ ការថែទាំពួកគាត់វិញនៅពេលចាស់ គឺជាការសងគុណ និងបំពេញកាតព្វកិច្ចជាកូនកតញ្ញូសងគុណចំពោះពួកគាត់ដែលបានផ្តល់គ្រប់យ់ាងឲ្យយើងបានប្រសើរ។ ត្រូវតែផ្តល់ការថែទាំ សុខភាព អាហារ និងទីជម្រកដល់ឪពុកម្តាយនៅពេលពួកគាត់ចាស់ជរា។ នៅពេលវ័យកាន់តែចាស់ ឪពុកម្ដាយអាចប្រឈមនឹងបញ្ហាសុខភាពជាច្រើន រួមទាំងជំងឺរ៉ាំរ៉ៃ ការចុះខ្សោយនៃមុខងាររាងកាយ និងផ្លូវចិត្ត។ ការថែទាំជួយធានាថាពួកគាត់ទទួលបានការយកចិត្តទុកដាក់តាមផ្នែកវេជ្ជសាស្ត្រត្រឹមត្រូវ ការតាមដានសុខភាពជាប្រចាំ និងបរិស្ថានរស់នៅប្រកបដោយសុវត្ថិភាព។ គួរផ្ដល់អាហារដែលមានជីវជាតិគ្រប់គ្រាន់ សម្បូរដោយ បន្លែ ផ្លែឈើ ត្រី សាច់ណាដែលមិនសូវមានឆ្អឹង និងជាតិសរសៃ។ គួរកាត់បន្ថយជាតិខ្លាញ់ ជាតិផ្អែម អំបិល និងអាហារកែច្នៃ និងត្រូវប្រាកដថាពួកគាត់ទទួលទានទឹកបានគ្រប់គ្រាន់ ដើម្បីជៀសវាងការខ្សោះជាតិទឹក។ មនុស្សចាស់ភាគច្រើនត្រូវការលេបថ្នាំច្រើនមុខ វាជារឿងសំខាន់ណាស់ដែលត្រូវប្រាកដថាពួកគាត់លេបថ្នាំបានត្រឹមត្រូវតាមកម្រិត និងពេលវេលាដែលគ្រូពេទ្យបានណែនាំ។ ក្រៅពីនេះ ការគាំទ្រផ្លូវចិត្ត គឺជារឿងសំខាន់ណាស់ ព្រោះមនុស្សចាស់អាចមានអារម្មណ៍ឯកោ បាក់ទឹកចិត្ត ឬបាត់បង់ទំនុកចិត្តលើខ្លួនឯង។ ការយកចិត្តទុកដាក់ ការសន្ទនា និងការចំណាយពេលជាមួយមនុស្សចាស់ គឺជារឿងសំខាន់ណាស់។ សកម្មភាពទាំងនេះជួយផ្ដល់ការគាំទ្រផ្លូវចិត្ត និងអារម្មណ៍ ដែលធ្វើឲ្យពួកគាត់មានអារម្មណ៍ថាមានតម្លៃ និងមិនត្រូវបានគេបំភ្លេច។ ប្រសិនបើអាច យើងគួរតែបង្រៀនធម៌ដល់ពួកគាត់ និងឲ្យពួកគាត់ស្តាប់លោកទេសនា ដើម្បីឲ្យចិត្តរបស់ពួកគាត់បានជ្រះថ្លា។ ក្រៅពីនេះ ការធ្វើសមាធិក៏ជាវិធីល្អមួយដើម្បីជួយឲ្យពួកគាត់មានចិត្តស្ងប់សុខ និងទទួលបានសេចក្ដីសុខផ្លូវចិត្តផងដែរ។ យើងក៏អាចជូនគាត់ទៅដើរកម្សាន្តទៅកន្លែណាមួយដែលមានទេសភាពរុក្ខជាតិបៃតងច្រើន និងស្រឡះដែលមានខ្យល់ធម្មជាតិបរិសុទ្ធដែលមិនប៉ះពាល់ដល់ផ្លូវដង្ហើម។ ការថែទាំឪពុកម្ដាយបង្ហាញពីតម្លៃនៃសេចក្ដីស្រឡាញ់ ការគោរព និងការទទួលខុសត្រូវនៅក្នុងគ្រួសារ។ វាជាគំរូដ៏ល្អសម្រាប់កូនចៅជំនាន់ក្រោយឱ្យចេះយល់ដឹងពីការថែទាំ និងតបស្នងចំពោះអ្នកមានគុណ។ តាមរយៈការថែទាំត្រឹមត្រូវ ឪពុកម្ដាយវ័យចំណាស់អាចរីករាយនឹងជីវិតដែលមានភាពល្អប្រសើរ ទោះបីជាត្រូវប្រឈមនឹងបញ្ហាសុខភាពក៏ដោយ។ មិនតែប៉ុណ្ណោះ ការចេះដឹងគុណចំពោះឪពុកម្ដាយធ្វើឲ្យការប្រកបកិច្ចការអ្វីក៏ទទួលនៅជោគជ័យផងដែរ ព្រោះដោយសារអំណាចនៃការដឹងគុណការធ្វើឲ្យពួកគាត់សប្បាយចិត្ត។ ចំណែកឯទិដ្ឋភាពសំខាន់ៗក្នុងការថែទាំឪពុកម្ដាយវ័យចំណាស់ គឺទាមទារការយកចិត្តទុកដាក់លើសុខភាពរាងកាយ សុខភាពផ្លូវចិត្ត និងអារម្មណ៍ ក៏ដូចជាបរិយាកាសរស់នៅ។ ត្រូវរៀបចំកាលវិភាគឱ្យពួកគាត់ទៅជួបគ្រូពេទ្យជាប្រចាំ ដើម្បីតាមដានសុខភាព និងព្យាបាលជំងឺទាន់ពេលវេលា។ លើកទឹកចិត្តឱ្យពួកគាត់ធ្វើលំហាត់ប្រាណស្រាលៗតាមលទ្ធភាពដូចជាការដើរ ដើម្បីរក្សាសាច់ដុំ និងឆ្អឹងឱ្យរឹងមាំ។ ជួយពួកគាត់ក្នុងការរក្សាអនាម័យផ្ទាល់ខ្លួនដូចជាការងូតទឹក ការសម្អាតខ្លួន និងស្លៀកពាក់ស្អាតបាត។ ចំពោះសុខភាពផ្លូវចិត្ត និងអារម្មណ៍គឺធ្វើយ៉ាងណាឲ្យគាត់សប្បាយចិត្តមិនប៉ះទង្គិចដល់ផ្លូវចិត្តរបស់ពួកគាត់ព្រោះមនុស្សចាសគាត់គិតច្រើនអាចប៉ះពាល់ដល់សុខភាពជាដើម។ ចំណាយពេលនិយាយជាមួយពួកគាត់ ស្ដាប់រឿងរ៉ាវរបស់ពួកគាត់ និងបង្ហាញការយកចិត្តទុកដាក់។ លើកទឹកចិត្តឱ្យពួកគាត់ចូលរួមសកម្មភាពសង្គម ឬជួបជុំមិត្តភក្តិ ដើម្បីកុំឱ្យមានអារម្មណ៍ឯកោ។ រៀបចំល្បែងកំសាន្ត ឬសកម្មភាពសប្បាយៗដែលជំរុញការគិតដូចជាអានសៀវភៅរឿង និងល្បែងលេងសម្រាប់មនុស្សចាស់ដើម្បីកាត់បន្ថយភាពតានតឹង។ ត្រូវមានការយល់ចិត្ត និងអត់ធ្មត់ខ្ពស់ចំពោះការផ្លាស់ប្តូរអាកប្បកិរិយា ឬការចងចាំដែលចុះខ្សោយរបស់ពួកគាត់។ ជួយឲ្យមនុស្សចាស់មានសុខភាពល្អ និងមានអាយុកាន់តែវែងជាបន្តទៀត ព្រោះដោយសារតែផ្លូវចិត្តគាត់មានភាពល្អប្រសើរ។ បរិយាកាសក្នុងការរស់នៅពោលគឺត្រូវតែស្អាត ដែលធ្វើសុខភាពខួរក្បាលមានភាពស្រឡះដែលមិនស្មុគស្មាញពិបាកក្នុងការគិត។ មនុស្សចាស់ត្រូវការបរិយកាសរស់នៅស្អាតដែលជាសុវត្ថិភាពសម្រាប់មនុស្សចាស់ដែលមិនបង្កជាមេរោគឆ្លងតាមរយៈការរស់នៅ។ សុវត្ថិភាពក្នុងផ្ទះត្រូវរៀបចំឱ្យមានសុវត្ថិភាព ដោយបំពាក់ឧបករណ៍ការពារការដួលរលំដូចជារនាំងចាប់ ជើងទម្រទ្រ នៅតាមបន្ទប់ទឹក និងជណ្ដើរ។ យើងគួររៀបចំបន្ទប់គេងឱ្យមានផាសុកភាព ស្ងប់ស្ងាត់ និងមានពន្លឺគ្រប់គ្រាន់ ដើម្បីជួយឲ្យពួកគាត់អាចគេងលក់ស្រួល។ គួរពិចារណាប្រើប្រាស់ឧបករណ៍ជំនួយផ្សេងៗដូចជារទេះរុញ ឈើច្រត់ ឬបង្គន់ចល័ត ប្រសិនបើចាំបាច់។ ការថែទំាឳពុកម្តាយវ័យចំណាស់គឺពិតជាមានសារៈសំខាន់ខ្លាំងចំពោះតួនាទីជាកូនៗ ព្រោះពួកគាត់បានបីបាច់ថែរក្សាកូនតាំងពីតូចរហូតដល់ធំដឹងក្តី។ មិនតែប៉ុណ្ណោះការមើលថែឳពុកម្តាយវ័យចំណាស់គឺបានបុណ្យធំធេងណាស់ ប្រសិនបើយើងបម្រើគាត់បានល្អ និងបានដិតដល់ដែលដូចពាក្យចាស់និយាយថាធ្វើបុណ្យប្រាំពីរវត្តក៏មិនស្មើរនឹងគុណឳពុកម្តាយ។ នេះក៏ជួយដាស់តឿនដល់ក្មេងជំនាន់ក្រោយឲ្យចេះកតញ្ញូចំពោះមាតាបិតាដែលជាព្រះរស់ដែលបានផ្តល់កំណើត និងបានបីបាច់ថែរក្សាតាំងពីតូចក្រូចឆ្មារហូតមក។